ការយល់ដឹងឱ្យបានស៊ីជម្រៅអំពីជំងឺគ្រុនឈាម ជាពិសេសក្នុងកំឡុងពេល និងក្រោយពេលមានទឹកជំនន់ គឺជាកត្តាសំខាន់ក្នុងការសង្គ្រោះជីវិតមនុស្សជាទីស្រឡាញ់។ ជំងឺនេះមិនមែនត្រឹមតែជាការខាំរបស់មូសធម្មតានោះទេ ប៉ុន្តែវាគឺជាការចម្លងវីរុសតាមរយៈមូសខ្លាដែលចូលចិត្តរស់នៅកៀកជិតនឹងមនុស្សបំផុត។ នៅពេលទឹកជំនន់ចាប់ផ្តើមស្រកចុះ វាមិនត្រឹមតែបន្សល់ទុកនូវភក់ជ្រាំ និងការខូចខាតទ្រព្យសម្បត្តិនោះទេ។ ប៉ុន្តែវាក៏បានបង្កើតនូវ រោងចក្រផលិតមូស ដ៏ធំសម្បើមមួយនៅជុំវិញផ្ទះសម្បែងរបស់យើងម្នាក់ៗផងដែរ។ ស៊ុតមូសខ្លាមានលក្ខណៈពិសេសខុសប្លែកពីសត្វល្អិតដទៃ ដោយសារវាមានសមត្ថភាពស៊ូទ្រាំនឹងភាពរាំងស្ងួតបានយ៉ាងអស្ចារ្យ។ បើទោះបីជាមាត់ពាង ឬសំបកកង់ឡានស្ងួតហួតហែងរាប់ខែក៏ដោយ ក៏ស៊ុតទាំងនោះនៅតែរក្សាជីវិតបាន ហើយវានឹងញាស់ភ្លាមៗនៅពេលមានទឹកប៉ះទង្គិចតែបន្តិចបន្តួចប៉ុណ្ណោះ។ ការសម្អាតបរិស្ថានជុំវិញផ្ទះត្រូវធ្វើឡើងដោយភាពផ្ចិតផ្ចង់បំផុត និងលើសពីការមើលឃើញដោយភ្នែកទទេតែម្ខាង។ សកម្មភាពនៃការកប់ ឬដុតចោលនូវវត្ថុដក់ទឹកដូចជា ត្រឡោកដូង សំបកកំប៉ុង និងជាពិសេសសំបកកង់ឡានចាស់ៗ គឺជាយុទ្ធសាស្ត្រកាត់ផ្តាច់ប្រភពកំណើតមូសដ៏មានប្រសិទ្ធភាពបំផុត។ សម្រាប់សម្ភារៈប្រើប្រាស់ដែលចាំបាច់ត្រូវដក់ទឹកដូចជា អាងទឹក ឬពាងទឹក ការគ្រាន់តែប្តូរទឹកចេញគឺមិនគ្រប់គ្រាន់ឡើយ។ ព្រោះស៊ុតមូសខ្លាតែងតែតោងជាប់យ៉ាងណែននឹងជញ្ជាំងខាងក្នុងនៃសម្ភារៈទាំងនោះ។ ហេតុដូច្នេះហើយ ការដុសខាត់សម្អាតផ្ទៃពាងឱ្យបានសព្វល្អមុននឹងដាក់ទឹកថ្មីចូល គឺជាកិច្ចការដែលត្រូវធ្វើជារៀងរាល់សប្តាហ៍។ ដើម្បីធានាថាគ្មានដង្កូវទឹកណាមួយអាចលូតលាស់ក្លាយជាមូសពេញវ័យបានឡើយ។ ក្នុងផ្នែកការពារខ្លួនវិញ ការយល់ដឹងអំពីទម្លាប់របស់មូសខ្លាគឺជារឿងសំខាន់បំផុត។ មូសប្រភេទនេះចូលចិត្តរកចំណីនៅពេលថ្ងៃ ជាពិសេសនៅពេលព្រលឹមស្រាងៗ និងពេលព្រលប់។ ដែលជាពេលវេលាដែលកុមារច្រើនតែរត់លេង ឬមនុស្សចាស់សម្រាកនៅក្រៅផ្ទះ។ ការស្លៀកសម្លៀកបំពាក់ជិតៗដែលមានពណ៌ស្រាលមិនត្រឹមតែជួយការពារការខាំពីមូសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយើងងាយស្រួលមើលឃើញមូសដែលមកទុំលើខ្លួនប្រាណផងដែរ។ ការប្រើប្រាស់ឡេការពារមូសដែលមានសារធាតុត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល គឺជាខែលការពារបន្ថែមមួយជាន់ទៀត។ ប៉ុន្តែអ្នកប្រើប្រាស់ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះទារកដែលមានអាយុតិចជាងពីរខែ ដោយជៀសវាងការប្រើប្រាស់សារធាតុគីមីផ្ទាល់លើស្បែករបស់ពួកគេ។ អ្វីដែលគួរឱ្យបារម្ភបំផុត និងទាមទារការយកចិត្តទុកដាក់ខ្ពស់ពីអាណាព្យាបាល គឺការជ្រើសរើសថ្នាំព្យាបាលរោគសញ្ញាដំបូង។ នៅពេលមានអាការៈគ្រុនក្តៅខ្លាំង មនុស្សភាគច្រើនតែងតែប្រញាប់ប្រញាល់រកទិញថ្នាំបញ្ចុះកម្តៅមកប្រើប្រាស់ដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីសង្ស័យថាជាជំងឺគ្រុនឈាម ការប្រើប្រាស់ថ្នាំក្នុងក្រុមអាស្ពីរីន (Aspirin) ឬអុីប៊ុយប្រូហ្វែន (Ibuprofen) គឺជាកំហុសដ៏ធ្ងន់ធ្ងរដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ ថ្នាំទាំងនេះមានប្រសិទ្ធភាពធ្វើឱ្យឈាមរាវ ដែលវានឹងទៅបង្កើនហានិភ័យនៃការហូរឈាមផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ប្រសិនបើអ្នកជំងឺស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់នៃជំងឺគ្រុនឈាម។ ការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល (Paracetamol) ក្នុងកម្រិតសមស្របតាមវេជ្ជបញ្ជា គឺជាជម្រើសតែមួយគត់ដែលមានសុវត្ថិភាពបំផុតក្នុងដំណាក់កាលសង្ស័យដំបូង។ ជាចុងក្រោយ ការសង្កេតមើលរោគសញ្ញាផ្លាស់ប្តូររបស់អ្នកជំងឺគឺជាចំណុចស្លាប់រស់។ ជាទូទៅ នៅពេលដែលកម្តៅខ្លួនចាប់ផ្តើមស្រកចុះនៅថ្ងៃទីបី ឬទីបួននៃជំងឺ មនុស្សភាគច្រើនយល់ច្រឡំថាអ្នកជំងឺបានធូរស្រាលហើយ។ ប៉ុន្តែតាមពិតទៅ នេះគឺជាដំណាក់កាល គ្រោះថ្នាក់បំផុត ដែលអាចឈានទៅរកការបាត់បង់ជាតិទឹកចេញពីសរសៃឈាម និងការធ្លាក់ចុះប្លាកែតយ៉ាងគំហុក។ ការតាមដានដោយយកចិត្តទុកដាក់លើសញ្ញាព្រមានដូចជា ការឈឺពោះខ្លាំង ការក្អួតមិនឈប់ ឬការហូរឈាមតាមអញ្ចាញធ្មេញ គឺជាការចាំបាច់បំផុត។ ប្រសិនបើសញ្ញាទាំងនេះលេចឡើង ការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដែលមានឯកទេសត្រឹមត្រូវគឺជាមធ្យោបាយតែមួយគត់។ ដើម្បីសង្គ្រោះជីវិតឱ្យទាន់ពេលវេលាពីគ្រោះថ្នាក់នៃជំងឺដែលមកជាមួយទឹកជំនន់នេះ។ ការស្វែងយល់ឱ្យបានស៊ីជម្រៅអំពីហានិភ័យនៃជំងឺដែលមកតាមក្រោយទឹកជំនន់ គឺជាកិច្ចការដ៏ចាំបាច់បំផុតសម្រាប់ការពារសុខភាពគ្រួសារ និងសហគមន៍ ជាពិសេសក្នុងដំណាក់កាលដែលទឹកចាប់ផ្តើមស្រកចុះទៅវិញ។ ក្នុងកំឡុងពេលនេះ មេរោគ និងភ្នាក់ងារចម្លងរោគជាច្រើនប្រភេទបានបង្កប់ខ្លួនយ៉ាងស្ងប់ស្ងាត់នៅក្នុងបរិស្ថានជុំវិញខ្លួនយើង។ ដែលអាចបង្កឱ្យមានការផ្ទុះឡើងនូវជំងឺធំៗពីរប្រភេទគឺ ជំងឺគ្រុនឈាមដែលចម្លងដោយសត្វមូសខ្លា និងជំងឺរាករូសដែលចម្លងតាមរយៈប្រភពទឹក និងចំណីអាហារកខ្វក់។ ការយល់ដឹងត្រឹមតែលើផ្ទៃក្រៅមិនគ្រប់គ្រាន់ឡើយ ប៉ុន្តែវាទាមទារឱ្យមានការអនុវត្តវិធានការអនាម័យ និងការបង្ការដោយភាពផ្ចិតផ្ចង់បំផុតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ សម្រាប់ជំងឺគ្រុនឈាម គ្រោះថ្នាក់ពិតប្រាកដមិនមែនកើតឡើងតែក្នុងកំឡុងពេលទឹកជន់ជោរខ្លាំងនោះទេ។ ប៉ុន្តែគឺនៅពេលដែលទឹកចាប់ផ្តើមស្រកចុះ ហើយបន្សល់ទុកនូវការដក់ទឹកតូចៗនៅតាមភក់ជ្រាំ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ។ មូសខ្លាដែលជាភ្នាក់ងារចម្លងវីរុស មានលក្ខណៈពិសេសត្រង់ថាវាចូលចិត្តពងដាក់ក្នុងទឹកដែលថ្លា និងស្ងប់ស្ងាត់ ជាពិសេសនៅក្នុងវត្ថុដក់ទឹកដែលមនុស្សមើលរំលង។ ស៊ុតរបស់មូសខ្លាមានភាពធន់ខ្លាំងបំផុតចំពោះមជ្ឈដ្ឋានខាងក្រៅ ដោយវាអាចរស់នៅលើផ្ទៃស្ងួតនៃពាងទឹក ឬសំបកកង់ឡានបានរាប់ខែ រហូតដល់មានទឹកភ្លៀង ឬសំណើមមកប៉ះទើបវាញាស់ជាដង្កូវទឹកភ្លាមៗ។ ហេតុដូច្នេះហើយ ការសម្អាតបរិស្ថានជុំវិញផ្ទះត្រូវធ្វើឡើងដោយការលាងដុសខាត់ផ្ទៃពាង ឬអាងទឹកឱ្យបានសព្វល្អ។ ដើម្បីកម្ចាត់ស៊ុតមូសដែលតោងជាប់ មិនមែនត្រឹមតែការចាក់ទឹកចាស់ចោលនោះឡើយ។ ក្នុងកិច្ចការពារខ្លួនពីការខាំរបស់មូសខ្លា ការស្លៀកសម្លៀកបំពាក់ដៃវែងជើងវែងដែលមានពណ៌ស្រាល គឺជាយុទ្ធសាស្ត្រដ៏សាមញ្ញតែមានប្រសិទ្ធភាពខ្ពស់។ ព្រោះវាជួយឱ្យយើងងាយស្រួលមើលឃើញសត្វមូសដែលមកទុំលើខ្លួន។ ការប្រើប្រាស់ឡេការពារមូសដែលមានសារធាតុត្រឹមត្រូវតាមបច្ចេកទេស ក៏ជាខែលការពារបន្ថែមមួយកម្រិតទៀត ប៉ុន្តែត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះកុមារតូចៗ និងទារក។ ហើយអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត គឺការយល់ដឹងអំពីប្រភេទថ្នាំបញ្ចុះកម្តៅ។ ដែលក្នុងករណីសង្ស័យថាមានជំងឺគ្រុនឈាម ការប្រើប្រាស់ថ្នាំក្រុមអាស្ពីរីន ឬអុីប៊ុយប្រូហ្វែន គឺជាការហាមឃាត់ដាច់ខាត។ ព្រោះវាអាចធ្វើឱ្យមានការហូរឈាមផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត ដែលក្នុងករណីនេះ គឺមានតែថ្នាំប៉ារ៉ាសេតាមុលប៉ុណ្ណោះដែលមានសុវត្ថិភាព។ ងាកមកចាប់អារម្មណ៍លើជំងឺរាករូស និងជំងឺឆ្លងតាមទឹកវិញ យើងឃើញថាទឹកជំនន់បានបំផ្លាញប្រព័ន្ធអនាម័យ និងធ្វើឱ្យលាមកសត្វ ឬកាកសំណល់ពីបង្គន់ហូរចូលទៅក្នុងប្រភពទឹកប្រើប្រាស់រួម។ ការធ្វើឱ្យទឹកមានសុវត្ថិភាពមុននឹងយកមកប្រើប្រាស់ គឺជាកាតព្វកិច្ចចម្បងដែលមិនអាចខ្វះបាន។ ដោយការដាំទឹកឱ្យពុះខ្លាំង គឺជាវិធីសាស្ត្រដែលដាច់ខាតត្រូវតែអនុវត្ត។ ឯការប្រើប្រាស់ថ្នាំបន្សុទ្ធទឹកតាមកម្រិតណែនាំត្រឹមត្រូវ គឺជាជម្រើសដ៏ល្អបំផុតដើម្បីសម្លាប់មេរោគបាក់តេរី និងវីរុសដែលបង្កឱ្យមានអាការៈរាករូសខ្លាំង ឬជំងឺអាសន្នរោគ។ អនាម័យចំណីអាហារក៏ដើរតួនាទីយ៉ាងសំខាន់មិនចាញ់គ្នានោះដែរ ព្រោះមេរោគអាចឆ្លងចូលក្នុងសារពាង្គកាយតាមរយៈការបរិភោគអាហារដែលមិនបានចម្អិនឱ្យឆ្អិនល្អ ឬអាហារដែលមានសត្វរុយទុំ។ ការរក្សាទុកចំណីអាហារឱ្យមានគម្របជិត និងការលាងសម្អាតដៃជាមួយសាប៊ូឱ្យបានស្អាតជានិច្ច មុនពេលរៀបចំអាហារ និងក្រោយពេលបន្ទោបង់ គឺជាទម្លាប់ដែលត្រូវតែរឹតបន្តឹងក្នុងកំឡុងពេលទឹកជំនន់។ ក្នុងករណីបង្គន់អនាម័យមិនអាចប្រើប្រាស់បាន អ្នកគួរប្រើថង់ប្លាស្ទិកសម្រាប់ការបន្ទោបង់ រួចចងមាត់ឱ្យជិតដើម្បីយកទៅកប់ក្នុងដីនៅកន្លែងខ្ពស់ និងឆ្ងាយពីប្រភពទឹក។ ការគ្រប់គ្រងកាកសំណល់តាមរបៀបនេះ គឺជាវិធានការដ៏សំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគរាករូស និងជំងឺឆ្លងផ្សេងៗនៅក្នុងសហគមន៍ទាំងមូល។ ជាចុងក្រោយ ការយកចិត្តទុកដាក់លើសញ្ញាព្រមានសុខភាព គឺជាចំណុចដែលសម្រេចនូវជោគវាសនារបស់អ្នកជំងឺ។ ចំពោះជំងឺរាករូស ការផ្តល់ទឹកសេរ៉ូម ឱ្យបានទាន់ពេលវេលាដើម្បីបង្កើនជាតិទឹកក្នុងខ្លួន គឺជាកិច្ចសង្គ្រោះបឋមដ៏សំខាន់។ ប្រសិនបើមានរោគសញ្ញាខុសប្លែកពីធម្មតាដូចជា ការក្អួតខ្លាំង ឈឺពោះខ្លាំង ឬមានឈាមក្នុងលាមក និងការហូរឈាមតាមអញ្ចាញធ្មេញ ការប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យគឺជាជម្រើសតែមួយគត់ដែលល្អបំផុត។ ដើម្បីទទួលការព្យាបាលដោយបច្ចេកទេសវេជ្ជសាស្ត្រឱ្យបានទាន់ពេលវេលា។ ការយល់ដឹងឱ្យបានស៊ីជម្រៅអំពីសញ្ញាព្រមាននៃជំងឺគ្រុនឈាម និងជំងឺរាករូស គឺជាចំណេះដឹងដ៏មានតម្លៃបំផុតក្នុងការសង្គ្រោះជីវិតមនុស្សជាទីស្រឡាញ់។ ជាពិសេសនៅក្នុងកាលៈទេសៈដែលប្រព័ន្ធសុខាភិបាលអាចនឹងមានភាពមមាញឹកក្រោយគ្រោះទឹកជំនន់។ ជារឿយៗ អ្នកជំងឺគ្រុនឈាមតែងតែបង្ហាញរោគសញ្ញាដែលហាក់ដូចជាមានភាពធូរស្រាលនៅថ្ងៃទីបី ឬទីបួននៃជំងឺ ប៉ុន្តែតាមពិតទៅ នេះគឺជាដំណាក់កាល អន្តរកាល ដ៏គ្រោះថ្នាក់បំផុត។ នៅពេលដែលកម្តៅខ្លួនរបស់អ្នកជំងឺចាប់ផ្តើមស្រកចុះភ្លាមៗ មនុស្សភាគច្រើនយល់ច្រឡំថាជំងឺបានជាសះស្បើយ។ ប៉ុន្តែក្នុងករណីជំងឺគ្រុនឈាមប្រភេទធ្ងន់ នេះគឺជាពេលដែលរាងកាយអាចធ្លាក់ចូលទៅក្នុងស្ថានភាព ការបាត់បង់ជាតិទឹកពីក្នុងសរសៃឈាមយ៉ាងគំហុក។ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ស្ថានភាពអស់កម្លាំងខ្លាំង រហូតដល់អ្នកជំងឺមានសភាពល្វើយមិនចង់កម្រើកខ្លួន រួមជាមួយនឹងអាការៈដៃជើងត្រជាក់ស្រេប និងមានបែកញើសស្អិតតាមស្បែក គឺជាសញ្ញាអាសន្នដែលបង្ហាញថាប្រព័ន្ធរបត់ឈាមកំពុងបរាជ័យ។ ការឈឺពោះខ្លាំងដោយឥតឈប់ឈរ និងការក្អួតចង្អោរញឹកញាប់លើសពីបីដងក្នុងមួយម៉ោង ក៏ជាការដាស់តឿនថាវីរុសកំពុងវាយលុកដល់សរីរាង្គខាងក្នុងយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ប្រសិនបើអ្នកជំងឺចាប់ផ្តើមមានស្នាមអុជក្រហមតូចៗនៅលើស្បែក ឬមានការហូរឈាមតាមអញ្ចាញធ្មេញ និងឈាមច្រមុះ វាកាន់តែបញ្ជាក់ច្បាស់ថា ប្លាកែតក្នុងឈាមបានធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់ ដែលទាមទារការពិនិត្យឈាម និងការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យដោយមិនត្រូវបង្អង់យូរឡើយ។ ងាកមកចាប់អារម្មណ៍លើជំងឺរាករូសវិញ បញ្ហាប្រឈមធំបំផុតដែលនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិត គឺការខ្សោះជាតិទឹកយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារតូចៗដែលរាងកាយរបស់ពួកគេមានភាពងាយរងគ្រោះបំផុត។ សញ្ញាដែលយើងអាចសម្គាល់បានដោយភ្នែកទទេ រួមមានការមើលឃើញភ្នែកខួងខ្លាំងខុសពីធម្មតា និងស្ថានភាពស្បែកដែលបាត់បង់ភាពយឺត។ នៅពេលដែលយើងសាកល្បងច្បិចស្បែកពោះរបស់អ្នកជំងឺ ស្បែកនោះនឹងឡើងជ្រីវជ្រួញ ហើយមិនឆាប់ត្រឡប់ទៅសភាពដើមវិញឡើយ។ ដែលនេះគឺជាសញ្ញាបញ្ជាក់ថា រាងកាយកំពុងខ្វះជាតិទឹក និងអំបិលខនិជ។ សម្រាប់កុមារតូចៗ ប្រសិនបើពួកគេចាប់ផ្តើមបង្ហាញអាការៈមិនអាចបៅដោះបាន វាគឺជាស្ថានភាពអាសន្នបំផុតដែលមាតាបិតាត្រូវតែប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពភ្លាមៗ។ គ្រោះថ្នាក់កាន់តែធំមួយទៀតនៃជំងឺរាករូសក្នុងកំឡុងពេលទឹកជំនន់ គឺការឆ្លងមេរោគប្រភេទធ្ងន់ដែលបណ្តាលឱ្យមានការបន្ទោបង់មកមានលាយឡំដោយឈាម ឬស្លេស។ អាការៈបែបនេះបង្ហាញពីការរលាក ឬការដំបៅពោះវៀនយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចព្យាបាលបានដោយគ្រាន់តែផ្តល់ទឹកសេរ៉ូម នៅផ្ទះបានឡើយ។ ប្រសិនបើអ្នកជំងឺមានអាការៈក្អួតខ្លាំង រហូតដល់មិនអាចលេបថ្នាំ ឬលេបទឹកសេរ៉ូមបាន សារធាតុចិញ្ចឹម និងជាតិទឹកនឹងមិនអាចចូលទៅចិញ្ចឹមរាងកាយបានឡើយ។ ប្រសិនបើមិនបានទទួលការសង្គ្រោះទាន់ពេលវេលាទេនោះ ស្ថានភាពរបស់អ្នកជំងឺនឹងកាន់តែដុនដាបខ្លាំង រហូតដល់អស់កម្លាំងខ្សោយទៅៗ និងបាត់បង់ស្មារតី។ ក្នុងករណីនេះ អ្នកជំងឺត្រូវការជាចាំបាច់នូវការសង្គ្រោះពីគ្រូពេទ្យ តាមរយៈការចាក់សេរ៉ូមតាមសរសៃឈាម និងការផ្តល់ថ្នាំសម្លាប់មេរោគឱ្យបានឆាប់រហ័ស។ ជាសេចក្តីសន្និដ្ឋាន ការតាមដានដោយយកចិត្តទុកដាក់ និងការយល់ដឹងអំពីសញ្ញាព្រមានទាំងនេះ គឺជាខែលការពារដ៏រឹងមាំសម្រាប់គ្រួសារនីមួយៗ។ ក្នុងកំឡុងពេល និងក្រោយពេលទឹកជំនន់ ការរក្សាភាពឆ្លាតវៃក្នុងការសង្កេតរោគសញ្ញា និងការសម្រេចចិត្តបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឱ្យបានឆាប់បំផុត គឺជាការផ្តល់ឱកាសឱ្យសមាជិកគ្រួសារទទួលបានការព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រត្រឹមត្រូវ។ ការយឺតយ៉ាវត្រឹមតែបន្តិចបន្តួចដោយសារការយល់ច្រឡំ ឬការស្ទាក់ស្ទើរ អាចនាំមកនូវវិប្បដិសារីដែលមិនអាចកាត់ថ្លៃបាន។ ដូច្នេះការចងចាំសញ្ញាគ្រោះថ្នាក់ទាំងនេះក្នុងចិត្ត គឺជាកាតព្វកិច្ចចម្បងរបស់អាណាព្យាបាលគ្រប់រូប ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់សមាជិកគ្រួសារពីជំងឺដែលមកជាមួយទឹកជំនន់។